សិល្បៈស្ថាបត្យកម្មក្នុងតំណាក់កាលនេះចាប់រាប់ពីសម័យហ្វូណន រហូតដល់ សម័យចេនឡា មុនការកសាងរាជធានីអង្គរ។ ស្ថាបត្យកម្ម គឺជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត ។ រចនាបថភ្នំដា ចាប់ពីសតវត្សទី ១ មកគេពិបាកក្នុងការស្វែងរក ព័ត៌មានទាក់ទងនឹងសិល្បៈស្ថាបត្យកម្មខ្លាំងណាស់ សូម្បីតែសិលាចារឹកដែលជាប្រភព ឯកសារកំណត់ត្រាដ៏សំខាន់ ក៏ពុំមានកត់ត្រាអ្វីទាំងអស់។ នៅសម័យហ្វូណនប្រទេសខ្មែរមានទំនាក់ទំនង និងទទួលឥទ្ធិពលពីឥណ្ឌាយ៉ាងច្រើនទាំងខាងវិស័យសាសនា និងស្ថាបត្យកម្ម។ សំណង់ប្រាសាទ បដិមា ក្បូរក្បាច់ចម្លាក់ ដែលស្ថិតនៅក្នុងរចនាបថនេះ មានចំនួនតិចតួចប៉ុណ្ណោះ។ ប្រាសាទទាំងឡាយ ដែលជាសំណង់ស្ថាបត្យកម្មរបស់ខ្មែរបានចាប់ផ្តើមកសាង ឡើងតាំងពីសម័យមុនអង្គរ រហូតមកដល់សម័យអង្គរ។ រចនាបថ សំដៅយកលក្ខណៈពិសេសនៃការសម្តែងចេញក្នុងកិច្ចការ សិល្បៈ មានទាំងរបៀបនៃការរចនាប្រចាំសម័យកាលនីមួយៗ និងរបៀបនៃការរចនាទៅតាមក្រុមតាមបុគ្គល។ សិល្បៈមានច្រើនប្រភេទណាស់ដូចជា សិល្បៈរបាំ ចម្រៀង ភ្លេង ល្ខោន គំនូរ សំណង់ សូនរូប។ ស្ថាបត្យកម្មក្នុងទីនេះសំដៅយកសំណង់ ប្រាសាទនានារបស់ខ្មែរដែលបានកសាងឡើងតាំងពីសម័យ បុរាណ។ ស្នាដៃសិល្បៈស្ថាបត្យកម្មទាំង អស់បានរីកចម្រើន ផ្លាស់ប្តូរទៅតាមសម័យកាលនីមួយៗ ពិសេសទៅតាមព្រះរាជ បញ្ញាញាណរបស់ព្រះមហាក្សត្រមួយអង្គៗ ដែលបានចេញព្រះរាជបញ្ជាឱ្យកសាង។ សិល្បៈ សំដៅយកការងារផ្សេងៗ ជំនាញហត្ថកម្មនិងបញ្ញាពលកម្មគ្រប់បែបយ៉ាងដែលមានសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្តាប់។ សិល្បៈស្ថាបត្យកម្មខ្មែរ ធ្លាប់បានកំណត់កន្លងមក បានពឹងផ្អែកលើឯកសារមូលដ្ឋានសំខាន់គឺ ឯកសារសិលាចារឹក ដែលបានចារឹកទុកនូវព័ត៌មាន និងចុះកាលបរិច្ឆេទនៃព្រឹត្តិកាណ៍ ដែលបានកើតឡើងទាក់ទងនឹងពេលវេលានៃការកសាងស្ថាបត្យកម្មនានា។ សិល្បៈស្ថិតនៅក្នុង សម័យហ៊្វូណនត្រូវបានគេដាក់បញ្ចូលទៅក្នុងចេនាបថភ្នំដាដោយយកឈ្មោះទីតាំង ប្រាសាទភ្នំដាធ្វើជាមូលដ្ឋាននៃឈ្មោះរចនាបថ។ នៅបាភ្នំ ខេត្តព្រៃវែង ដែលជាអតីតរាជធានីពីបុរាណមានឈ្មោះថា វ្យាធបុរៈ គេបានរកឃើញសំណល់ជាកំពែងទីក្រុង ភូទឹក ទួល ថ្មនិងឥដ្ឋរបស់ប្រាសាទ បដិមា កុលាលភាជន៍អង្កាំនិង គ្រឿងអលង្ការ។ ចំណែកនៅអង្គរបុរីវិញ លទ្ធផលកំណាយបានបង្ហាញឱ្យឃើញថាមានស្លាកស្នាម ទីក្រុងបុរាណ ដែលមានកំពែងព័ទ្ធជុំវិញគ្រឹះប្រាសាទ បដិមា អង្កាំ គ្រឿងអលង្ការ កុលាលភាជន៍ សិលាចារឹក។ ចំពោះសំណង់ប្រាសាទវិញ គេឃើញមានប្រាសាទ ពីរបែបដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយវាតំណាងឱ្យរចនាបថភ្នំដា គឺ ប្រាសាទចោះភ្នំ និងប្រាសាទអាស្រមមហាឫសី។ នៅ តាមចង្កេះភ្នំ គេសង្កេតឃើញមានចោះលុងភ្នំជារូងធ្វើប្រាសាទដោយមានការរៀបចំ តុបតែងលម្អជាកំពែង ក្លោងទ្វារ តាមមាត់រូងប្រាសាទ និងមានដាក់តម្កល់បដិមាខាង លទ្ធិព្រហ្មញ្ញសាសនា សម្រាប់គោរពបូជា រចនាបថ ខ្មែរនាពេលនោះ គឺ គេ បានចោះភ្នំធ្វើជា ប្រាសាទ ដូចនៅ ប្រទេស ឥណ្ឌាដែរ ហើយពេលខ្លះគេធ្វើ ប្រាសាទ តូចៗដាច់ៗពីគ្នា ។ សរុបមក រាល់ប្រាសាទនិងបដិមា ដែលស្ថិតនៅក្នុងរចនាបថភ្នំដា សុទ្ធតែបាន ទទួលឥទ្ធិពលពីចរន្តវប្បធម៌នៃសិល្បៈឥណ្ឌា។ សិល្បករមានភាពប៉ិនប្រសប់ក្នុងការ កែច្នៃ និងបញ្ចេញរូបរាង រចនាបថបានច្រើនបែបច្រើនយ៉ាង ក្នុងការកសាងប្រាសាទ និងបដិមា ដើម្បីបម្រើឱ្យវិស័យសាសនា និងការគោរពបូជា។ រចនាបថសម្បូណ៌ ចាប់ផ្តើមកសាងឡើងក្នុងរវាងឆ្នាំ៦១៦ រហូតដល់ឆ្នាំ ៦៣៥ នៃគ្រិស្តសករាជ ស្ថិតក្នុងរជ្ជកាលរបស់ព្រះបាទឥសានវរ្ម័នទី១។ រចនាបថដំបូងរបស់ខ្មែរមួយនេះ ត្រូវបានបង្កើតឡើងក្នុងសម័យអាណាចក្រភ្នំ ហ្វ៊ូណន ចាប់ពីសតវត្សទី១ ដល់សតវត្សទី៦ ដោយមានប្រាសាទភ្នំដាជាគោល ខណៈបច្ចុប្បន្នប្រាសាទភ្នំដានេះស្ថិតនៅស្រុកអង្គរបុរី ខេត្តតាកែវ។ ស្ថាបត្យកម្មប្រាសាទនៅអង្គរបុរី បុព្វបុរសខ្មែរក្នុងសម័យនគរភ្នំក៏បានបន្សល់ទុកនូវស្នាដៃជាច្រើន ដែលគេបានធ្វើកំណាយរកឃើញនៅតំបន់បាភ្នំ តំបន់អូរកែវ កម្ពុជាក្រោមបច្ចុប្បន្ន និងទីកន្លែងជាច្រើនទៀតនៅប្រទេសកម្ពុជា និងវៀតណាមភាគខាងត្បូង។ អ្នកស្រាវជ្រាវពីប្រវត្តិ សិល្បៈខ្មែរបានរាប់បញ្ចូលប្រាសាទនានាដែលស្ថិតនៅក្នុងរចនាបថសម្បូណ៌ ដែលមានប្រាសាទសម្បូណ៌ព្រៃគុហ៍ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទភ្នំបាយ៉ង់ ប្រាសាទភ្នំធំ ប្រាសាទដំបងដែក ។ ប្រាសាទនៅសម្បូណ៌ព្រៃគុហ៍ជាមូលដ្ឋានរចនាបថគំរូតំណាងឱ្យរចនាបថ សម្បូណ៌ ។ ប្រាសាទទាំងនោះមាន ក្រុមប្រាសាទខាងជើង និង ក្រុមប្រាសាទខាងត្បូង លើកលែងតែប្រាសាទតោ នៃក្រុមប្រាសាទកណ្តាល មួយចេញ ដែលបានសាងឡើង ក្នុងសម័យអង្គរដោយជ័យវរ្ម័នទី២ ។ សម្បូណ៌ព្រៃគុហ៍ជាអតីតរាជធានីពីសម័យបុរាណ ដែលមានឈ្មោះថា ឥសានបុរៈ កាលសម័យនោះ វាជាមជ្ឈមណ្ឌលខាងលទ្ធិ ព្រហ្មញ្ញសាសនា។ ផ្នែកស្ថាបត្យកម្ម ប្រាសាទច្រើនកសាងឡើងជាសំណង់ទោល ឬជាក្រុមមានកំពែងព័ទ្ធជុំវិញ ប្រាសាទខ្លះកសាងនៅលើដីរាបស្មើ ខ្លះនៅលើភ្នំ។ ប្រាសាទច្រើនកសាងពីឥដ្ឋ ចំណែកផ្តែរ ស៊ុមទ្វារ សសរពេជ្រ បដិមា ជណ្តើរ និង ផ្នែកសំខាន់ៗផ្សេងទៀតកសាងពីថ្មភក់។ រចនាបថសំបូរ ត្រូវបានបង្កើតឡើង ចាប់ពីពាក់កណ្ដាលសតវត្សទី១ ដល់សតវត្សទី៧។ ប្រាសាទដែលសាងសង់តាមររចនាបថនេះ ភាគច្រើនគឺនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឆ្នាំ៦១៦ រហូតដល់ ឆ្នាំ៦៣៥ ជាព្រះមហាក្សត្រនៃអាណាចក្រចេនឡា ដែលព្រះអង្គបានតាំងរាជធានីនៅឦសានបុរៈ គឺនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ។ សំណង់ប្រាសាទនៅក្នុងរចនាបថនេះ ច្រើនតែសាងសង់នៅលើដីរាប មានប្រាង្គតូចៗ ធ្វើអំពីឥដ្ឋបូកបាយអ រាងបួនជ្រុងនិងប្រាំបីជ្រុងជាដើម ដូចជាក្រុមប្រាសាទសំបូរ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទរបងរមាសជាដើម បដិមាថ្មវិញនោះ ប្រសិនបើបដិមាភេទស្រី ច្រើនតែមានរាងតូច ត្រគាកសាយ ពាក់មកុដរាងមូល រីឯបដិមាភេទប្រុស គឺមានរាងធំមាំមួន ពាក់មកុដមានរាងបំពង់មូលដូចគ្នា។ រចនាបថព្រៃក្មេង គ.ស. ៦៣៥ ដល់គ ស.៧០០ ពាក់ កណ្តាលទី ២ នៃសតវត្សទី៧ រចនាបថព្រៃក្មេងចាប់ផ្តើមកសាងឡើងក្នុងរវាងឆ្នាំ ៦៥៥ ដល់ឆ្នាំ៦៨១ នៃ គ្រិស្តសករាជ ស្ថិតក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ មានរាជធានីនៅអង្គរបុរី។ ប្រាសាទសំខាន់ៗដែលរាប់បញ្ចូលក្នុងរចនាបថព្រៃក្មេង មានដូចជា ប្រាសាទព្រៃក្មេង ប្រាសាទស្វាយព្រាម ផ្នែកដែលបុរាណជាងគេ ប្រាសាទភ្នំបាសិទ្ធ ផ្នែកទ្វារខាងកើត ប្រាសាទព្រៃប្រាសាទ ផ្នែកតួប៉មខាងត្បូង ប្រាសាទអណ្តែត ។ ស្ថាបត្យកម្ម ក្នុងដំណាក់កាលនេះ គេកសាងជារបៀបប្រាសាទទោលធ្វើពីឥដ្ឋ មានលំនាំប្រហាក់ប្រហែលគ្នានឹងរចនាបថសម្បូណ៌ព្រៃគុហ៍ដែរ។ នៅលើ ជញ្ជាំងនៅតែលម្អដោយ បង្អួចបញ្ឆោត ជារបៀបប្រាសាទអណ្តែតដដែល។ ស្ថាបត្យកម្មក្នុងរចនាប័ទ្មនេះមានលក្ខណៈប្រហែលគ្នានឹងស្ថាបត្យកម្មក្នុងរចនាប័ទ្មសំបូរដែរ ពិសេសគឺក្បូរក្បាច់រចនានៅលើផ្ដែរច្រើនតែមានក្បាច់ភ្ញីទេស ឬក្បាច់ផ្កាចន្ទន៍។ រចនាបថកំពង់ព្រះ គ.ស.៧០៧ ដល់គ.ស. ៨០០ នៃ សតវត្សទី៨ ស្ថិតក្នុងសម័យចេនឡាដែលមានការបែក បាក់គ្នាជាពីរ។ ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបថកំពង់ព្រះមាន៖ប្រាសាទកំពង់ព្រះ ប្រាសាទអកយំ ផ្នែកដែលបុរាណជាងគេ ប្រាសាទត្រពាំងផុង ផ្នែកដែលបុរាណជាងគេ ប្រាសាទភ្នំបាសិទ្ធ ទ្វារខាងលិច ប្រាសាទភូមិប្រាសាទ។ ស្ថាបត្យកម្មរ ប្រាសាទនេះមានលក្ខណៈជាសំណង់ទោល កសាងពីឥដ្ឋ បែរមុខទៅទិសខាងកើត លើដីរាបស្មើលើកលែងតែប្រាសាទអកយំមួយប៉ុណ្ណោះ ដែលសង់នៅលើខឿនច្រើនជាន់។ នៅលើផ្តែរនៃរចនាបថកំពង់ព្រះ ដងធ្នូដែលគេឃើញនៅក្នុងរចនាបថ ព្រៃក្មេងបានបំបែកទៅជាមែកធាងនៃក្បាច់សន្លឹកភ្ញីទេសឬកម្រងស្លឹកឈើ ។ ប្រាសាទដែលចាត់បញ្ចូលនៅក្នុងរចនាប័ទ្មកំពង់ព្រះ មានដូចជាប្រាសាទកំពង់ព្រះ ប្រាសាទអកយំ ផ្នែកបុរាណ ប្រាសាទត្រពាំងផុង ផ្នែកបុរាណ ជាដើម។ ប្រាសាទសឹងតែទាំងអស់ គឺសាងសង់ដូចជាសម័យមុនៗដែរ គឺសង់នៅលើដីរាប លើកលែងតែប្រាសាទអកយំមួយទេ ដែលគេសង់នៅលើខឿនជាច្រើនជាន់។